ការដង្ហែសព គឺជាព្រឹត្តិការណ៍មួយសំខាន់ក្នុងប្រពៃណី និងវប្បធម៌ខ្មែរ ដែលមានន័យថា ការនាំសពអ្នកស្លាប់ចេញពីផ្ទះទៅកាន់កន្លែងបញ្ចុះ ឬបូជា។ មុននឹងរំកិលសពទៅកាន់ឈាបនដ្ឋាន ដែលជាកន្លែងបូជាសព គេត្រូវនិមន្តព្រះសង្ឃ បង្សកូលបង្វិលពពិល។ ការបង្វិលពពិលនេះគឺដើម្បីជួបតែនឹងកុសលផលបុណ្យបានទៅកើតនៅក្នុងសុគតិភព។ ជាបន្ទាប់មកព្រះសង្ឃអភិធម្ម អាចារ្យយោគី កាន់ទង់ព្រលឹង មានអ្នកបាចលាជ អ្នកបួសមុខភ្លើងគេបំពាក់កម្រង ស្បូវក្លាំង ឬខ្សែលើក្បាលបន្តភ្ជាប់ មកក្តាមឈូសសព រថយន្ត ឬទេសតំកល់សព ដោយមានព្រះសង្ឃបួនអង្គ អង្គុយអមក្តាមឈូស មុខពីរអង្គក្រោយពីរអង្គ។ មានអ្នកហែហម ដូចជាក្រុមគ្រួសារសព និងញាតិមិត្តនៃសព ដើម្បីជូនដំណើរសពទៅកាន់សុគតិភព។ គ្រាប់លាជ បាចលើដីតំណាងឆ្អឹងខ្មោចដែលនៅរាយប៉ាយនៅលើដី។ ស្បូវភ្លាំងតំណាងកិលេស តណ្ហា ដែលបណ្តាលឱ្យមានជរាព្យាធិមរណៈ។ បន្ទាប់មកកូនចៅកោរសក់ស្លៀកពាក់ស កាន់ទុក្ខ និមន្តព្រះសង្ឃ ៤ ឬ៨អង្គ សូត្រធម៌អនិច្ចា មាតិកា កុសលា អវិជ្ជា បង្សុកូល ។ ឯការបួសមុខភ្លើង គឺជាកិច្ចការតបស្នងសងគុណ និងបង្ហាញពីការគោរព និងសេចក្តីអំណរគុណចំពោះសព ដែលជាប្រពៃណីដ៏សំខាន់មួយក្នុងការហែសព។ ការធ្វើពិធីបែបនេះ គឺជួយរំលឹកដល់គុណូបការៈ និងការចងចាំរបស់អ្នកដែលបានលាចាកលោក។ មឈូស ឬកោដ្ឋ គឺជាទីសម្រាប់ដាក់សព ដែលអាចត្រូវបានតុបតែងលម្អដោយផ្កា ឬវត្ថុផ្សេងៗទៀត។ នៅថ្ងៃបញ្ចប់ពិធីបុណ្យ មឈូសត្រូវបានដង្ហែចេញពីផ្ទះ ឬវត្ត ឆ្ពោះទៅកាន់ឈាបនដ្ឋាន ដែលជាទីកន្លែងសម្រាប់បូជាសព។ ផ្កា និងកម្រងផ្កា ត្រូវបានប្រើប្រាស់ដើម្បីតុបតែងលម្អមឈូស និងបរិវេណដង្ហែ ដើម្បីបង្ហាញពីភាពស្រស់ស្អាត និងការគោរព។ ភ្លេងពិធីបុណ្យសព អាចជាភ្លេងប្រពៃណី ឬភ្លេងបែបសាសនា គេអាចប្រើប្រាស់ឧបករណ៍ភ្លេងបុរាណដូចជា ខ្លុយ ទ្រ ឬស្គរ ដែលត្រូវបានប្រគុំឡើងដើម្បីបង្ហាញភាពសោកសៅ និងស្ងប់ស្ងាត់។ ក្រុមគ្រួសារអាចនឹងកាន់រូបថត ឬវត្ថុអនុស្សាវរីយ៍របស់អ្នកស្លាប់ ក្នុងពេលដង្ហែសព ដើម្បីជាការចងចាំដ៏សំខាន់ដែលមានចំពោះអ្នកដែលបានស្លាប់។ អ្នកលើកសព ជាធម្មតាគឺក្រុមគ្រួសារ ឬមិត្តភ័ក្តិជិតស្និទ្ធ ដែលអាចលើកបាន ឬអមដំណើរមឈូសពេលដង្ហែ។ ក្បួនដង្ហែជាធម្មតាធ្វើដំណើរដោយថ្មើរជើង ដោយមានព្រះសង្ឃនាំមុខ បន្ទាប់មកមឈូស ក្រុមគ្រួសារ និងភ្ញៀវចូលរួម។ ក្រុមគ្រួសារ និងភ្ញៀវជាច្រើនស្លៀកពាក់ស ដើម្បីបង្ហាញពីការកាន់ទុក្ខ។ នៅពេលបូជាសព អាចារ្យយោគី និងអ្នកភ្លុកដើរធ្វើឧត្តរពាត់បីជុំមុននឹងឲ្យភ្លើង។ អាចារ្យយោគីកាន់ចន្លុះបែរទៅខាងកើត រីឯអ្នកភ្លុកទាំងបួននៅតាមជើងសសរនីមួយៗ។ ហើយអាចារ្យយោគីនិងអ្នកភ្លុកទៅកន្លែងរៀងៗខ្លួនតាមទិសដើម្បីតម្រង់ផ្លូវឲ្យខ្មោចទៅត្រង់រកតែផ្លូវព្រះធម៌ ចិត្តពុំបែកខ្ញែកទៅណា។